ប្រទេសកម្ពុជា ជាប្រទេសដែលបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយមានប្រជាជនស្ទើរតែទាំងអស់ប្រកាន់យកពុទ្ធសាសនាជាសាសនារបស់ខ្លួនទៀតផង។ ហើយនៅក្នុងប្រទេសកម្ពុជាមានបុណ្យប្រពៃណីជាច្រើន ដែលខ្មែរតែងតែប្ររព្ធឡើងជារៀងរាល់ឆ្នាំ ។ បុណ្យប្រពៃណីទាំងនោះ ភាគច្រើនគឺទាក់ទងទៅនឹងសាសនាព្រះពុទ្ធហើយខ្លះទៀតទាក់ទងនិងព្រាហ្មណ៍សាសនា ។ ពិធីបុណ្យទាំងនេះមានដូចជា ពិធីបុណ្យមាឃបូជា ពីធីបុណ្យច្រត់ព្រះនង្គ័ល បុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាខបូជា បុណ្យភ្នំបិណ្ឌ ចូលវស្សា ចេញវស្សា និងពិធីបុណ្យកឋិនទានជាដើម។ ចំពោះពិធីបុណ្យមាឃបូជា ពិធីបុណ្យនេះគឺត្រូវបានគេប្រារព្ធឡើងនៅខែមាឃ ថ្ងៃពេញបូរមីនៃប្រតិទិនខ្មែរច័ន្ទគតិដែរត្រូវនឹងខែកុម្ភៈ ។ ហើយវាជាពេលនៃការជួបជុំព្រះសង្ឃទាំងអស់ ក្រោមការឧបត្ថម្ភពីសប្បុរសជន ឬពីពុទ្ធសាសនិកជន ។ ចំណែកពីធីបុណ្យច្រត់ព្រះនង្គ័ល ពិធីបុណ្យនេះត្រូវបានធ្វើឡើងនៅខែ៥ ឬខែពិសាខ ដែលមានរយៈពេល ៣ថ្ងៃសម្រាប់រៀបចំពិធីបុណ្យជាតិនេះ ហើយវាក៏ជាថ្ងៃឈប់សម្រាកផងដែរ ។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយព្រះបរមរាជវាំង ដោយនៅសម័យបុរាណព្រះមហាក្សត្រគឺជាអ្នកភ្ជួរនង្គ័លដែលគេហៅថាសេ្ដចមាឃ ដោយប្រើគោ២សម្រាប់ភ្ជួរ ហើយមានមហេសីដើរសាបព្រួសគ្រាប់ស្រូវពីក្រោយផងដែរដែលគេហៅថាមេហួរ ។ ដោយឡែកនាពេលបច្ចុប្បន្នព្រះមហាក្សត្រ មិនធ្វើបែបនេះទៀតឡើយ ប៉ុន្ដែគេចាត់ឲ្យមន្រ្តីក្នុងរាជការម្នាក់ព្រមទាំងភរិយាឲ្យមកធ្វើការច្រត់ព្រះនង្គ័លជំនួសក្នុងពិធីនេះវិញ។ បន្ទាប់ពីការប្រារព្ធ គេឪ្យគោស៊ីគ្រឿងដែលគេរៀបចំដូចជា ស្រូវ ល្ង សណ្ដែក ពោត ទឹក ស្រាជាដើម។ បន្ទាប់មកទៀតគេក៏ចាត់ឪ្យហោរាប្រចាំព្រះរាជវាំងធ្វើការទស្សទាយន៍ អំពីវិស័យកសិកម្មសម្រាប់ឆ្នាំនេះ ដោយយោងទៅលើការស៊ីរបស់គោឧសភរាជ ។ ពិធីបុណ្យនេះបញ្ជាក់ឪ្យឃើញផងដែលថាជាពេលដែលវិស័យកសិកម្មត្រូវចាប់ផ្ដើមហើយ ។ ចំពោះបុណ្យចូលឆ្នាំខ្មែរវិញ បុណ្យនេះត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី ១៣,១៤,១៥ខែមេសាជារៀងរាល់ឆ្នាំដែលអនុញ្ញាតឪ្យប្រជាជនឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃផងដែរ ។ មុនពេលប្រារព្ធពិធីបុណ្យនេះ៣ថ្ងៃ ប្រជាជនចាប់ផ្ដើមរៀបចំសម្អាតផ្ទះសំបែងនិងរៀបចំគ្រឿងរណ្ដាប់ផ្សេងៗសម្រាបទុកទទួលទេវតាឆ្នាំថ្មី ។ នៅអំឡុងពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី មនុស្សភាគច្រើននាំគ្នាទៅវត្ត ព្រមទាំងនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗផងដែរ ។ ឯបុណ្យពិសាខបូជាវិញ គេប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ ខែពិសាខ ថ្ងៃពេញបូរមី ខែឧសភា ហើយក៏ជាថ្ងៃឈប់សម្រាកផងដែរ ។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីរំឮកពីថ្ងៃដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ធិ ត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានរបស់ព្រះពុទ្ធផងដែរ ។ ព្រះពុទ្ធបានកើត ត្រាសដឹង និងបរិនិព្វាននៅក្នុងខែតែមួយ គឺនៅថ្ងៃពេញបូរមីខែពិសាខ ។ ចំណែកបុណ្យភ្ជុំបិណ្ឌ គេប្រារព្ធឡើងពីថ្ងៃទី ១ ដល់ ១៥ខែភទ្របទ ។ វាជាពេលដែលពុទ្ធសាសនិកធ្វើការគោរពបូជា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ។ បុណ្យនេះត្រូវបានបែងចែកជា២គឺ ចាប់ពីថ្ងៃទី ១ ដល់ ១៥ ហៅថាថ្ងៃកាន់បិណ្ឌក្នុងអំឡុងពេលនេះប្រជាជននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ហើយការនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនេះ ពីព្រោះប្រជាជនជឿថារយៈពេល១៤ថ្ងៃនេះសេ្ដចយមបាលនិងដោះលែងពួកប្រេត ដើម្បីឲ្យមកទទួលចំណីដែលសាច់ញាតិបានឧទ្ទិសឲ្យតាមរយៈព្រះសង្ឃ។ ឯថ្ងៃទី១៥ ហៅថាភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលជាថ្ងៃបញ្ចប់នៃវិធីបុណ្យភ្ជុំបិណ្ឌនិងជាថ្ងៃដែលវត្តអារាមនានា សំម្បូរទៅដោយមនុស្សជាច្រើនផងដែរ ។ ម្យ៉ាងវិញទៀតពិធីបុណ្យភ្ជុំបិណ្ឌនេះមិនត្រឹមតែប្រារព្ធឡើងដើម្បីរំឮកដល់បុព្វការីជនប៉ុណ្ណោះទេ តែវាក៏ជាការឧបត្ថម្ភដល់ព្រះសង្ឃក្នុងរដូវវស្សានៅកម្ពុជាផងដែរ។ រីឯបុណ្យចូលវស្សា គេប្រារព្ធធ្វើនៅខែសីហា ហើយប្រជាជនបានឈប់សម្រាកចំនួនមួយថ្ងៃ ។ ក្រោយពេលបុណ្យចូលព្រះវស្សាហើយ គឺមិនអនុញ្ញាតិឪ្យព្រះសង្ឃចេញពីវត្តអារាមនោះទេរហូតដល់ថ្ងៃចេញព្រះវស្សា ។ ការចេញវស្សា គឺគេប្រារព្ធធ្វើនៅខែ អស្សុច ចាប់ពីថ្ងៃនេះទៅព្រះសង្ឃទាំងអស់អាចចេញពីវត្តអារាមបានហើយ។ ក្នុងពិធីបុណ្យចេញវស្សា ពុទ្ធបរិស័ទបាននាំគ្នាទៅវត្ត យកចង្ហាន់និងស្បង់ចីវរថ្មីៗទៅប្រគេនព្រះសង្ឃផងដែរ។ ចំពោះបុណ្យកឋិនទាន បន្ទាប់ពីការគង់ចាំព្រះវស្សាអស់រយៈពេល៣ខែមក ព្រះសង្ឃអាចនិមន្ដទៅក្រៅដើម្បីស្វែងរកស្បង់ចីវរថ្មីៗ ។ បុណ្យកឋិនទាននេះ ជាពេលសម្រាប់ពុទ្ធបរិស័ទក្នុងការប្រគេននូវស្បង់ចីវរនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើការប្រមូលបច្ច័យសម្រាប់កសាងវត្ត និងផ្គត់ផ្គងដល់ព្រះសង្ឃ ។ បុណ្យនេះចាប់ផ្ដើមពីថ្ងៃទី ១១ ខែអស្សុច ដល់ថ្ងៃទី១២ ខែកត្តិក ។ ហើយប្រជាជននាំគ្នាធ្វើពិធីបុណ្យដោយចាប់ផ្ដើមដង្ហែរកឋិនចូលវត្ត បើសិនមិនមានអ្នកនាំមុខក្នុងការធ្វើទេ នោះលោកអាចារ្យត្រូវនាំគ្នាប្រារព្ធបុណ្យនេះដូចធម្មតា ។ សរុបមក ប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំទៅតាមពេលវេលានិងកាលកំណត់ ដើម្បីប្រតិបត្តិតាមជំនឿព្រះពុទ្ធសាសនា ព្រមទាំងគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។